អ្នកចម្រៀងក្នុង សម័យមាសនៃតន្ត្រីខ្មែរ ទសវត្សរ៍ឆ្នាំ១៩៥០ ដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត កំណត់អត្តសញ្ញាណតន្ត្រីដ៏ប្លែក និងរឹងមាំមួយរបស់កម្ពុជា។ ពួកគាត់មិនត្រឹមតែជាអ្នកសំដែងប៉ុណ្ណោះទេ ថែមទាំងជាអ្នកច្នៃប្រឌិត និងជាអ្នកនាំមុខក្នុងវិស័យតន្ត្រី ដែលបានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យ។ អ្នកចម្រៀងសម័យមាសគឺល្បីល្បាញខ្លាំងរហូតត្រូវបានចាត់ទុកស្នាដៃជា ទ្រព្យសម្បត្តិជាតិដ៏មានតម្លៃ និងជា អត្តសញ្ញាណវប្បធម៌តន្ត្រីខ្មែរ ដែលត្រូវបានគោរព និងថែរក្សាមកដល់សព្វថ្ងៃ។ ទោះបីជាសិល្បករភាគច្រើនបានបាត់បង់ជីវិតយ៉ាងសោកនាដកម្មក្នុងរបបខ្មែរក្រហមក៏ដោយ ក៏ស្នាដៃរបស់ពួកគាត់នៅតែបន្តរស់រាន និងត្រូវបានគេឱ្យតម្លៃខ្ពស់បំផុត។ បទចម្រៀងរបស់ពួកគាត់ត្រូវបានគេយកមកច្រៀងឡើងវិញជាបន្តបន្ទាប់ដោយអ្នកចម្រៀងជំនាន់ក្រោយៗ ហើយនៅតែមានប្រជាប្រិយភាពរហូតមកដល់បច្ចុប្បន្ន។ ភាពល្បាញល្បីនៃតន្រ្តីរហូតដល់សព្វថ្ងៃ បានបង្ហាញថា តន្ត្រីសម័យមាសមិនមែនគ្រាន់តែជាការពេញនិយមមួយឆាវទេ តែជា មរតកវប្បធម៌ដ៏រឹងមាំ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងប្រជាជនខ្មែរ។ ការលាយបញ្ចូលគ្នារវាងប្រពៃណី និងឥទ្ធិពលបរទេស គឺជាចំណុចគន្លឹះដែលបានកំណត់អត្តសញ្ញាណតន្ត្រីខ្មែរក្នុងសម័យនោះ។ អ្នកចម្រៀង និងអ្នកនិពន្ធបទភ្លេងបានបូកបញ្ចូលយ៉ាងប៉ិនប្រសប់នូវ ចង្វាក់ និងទម្រង់តន្ត្រីលោកខាងលិច ដូចជា Rock and Roll Soul Latin Funk Twist Cha-cha-cha Jazz ជាមួយនឹងបទភ្លេង ដែលលាយទ្បំជាមួយមនោសញ្ចេតនាបែបខ្មែរសុទ្ធសាធ។ នៅសម័យមាសនៃតន្ត្រីខ្មែរ គេប្រើប្រាស់ឧបករណ៍តន្ត្រីទំនើបៗរបស់លោកខាងលិច ដូចជាហ្គីតាអេឡិចត្រូនិក ស្គរ បាស ត្រែ និងសាក្សូហ្វូន មកលេងនូវបទភ្លេងដែលមានលក្ខណៈខ្មែរ។ វាបានបង្កើតបាននូវសម្លេងថ្មីប្លែក និងទាក់ទាញ ដែលមិនមែនជាការចម្លងតាមបរទេសទាំងស្រុងនោះទេ តែជាការច្នៃប្រឌិតសម្លេង ខ្មែរ មួយដែលប្លែកពីគេ។ ការបញ្ចូលនូវភាពទាន់សម័យទៅក្នុងតន្ត្រីខ្មែរ ខណៈពេលដែលនៅតែរក្សាបាននូវ មនោសញ្ចេតនា និងទម្រង់ដើម គឺជាគំនិតច្នៃប្រឌិតដ៏ឈ្លាសវៃមួយ។ ការលាយបញ្ចូលគ្នា រវាងធាតុផ្សំបុរាណ និងភាពទំនើបនេះហើយ ដែលបានបង្កើតនូវ ភ្លេងខ្មែរ ដ៏ពិសេសមួយ ដែលធ្វើឱ្យតន្ត្រីរបស់យើងមាន លក្ខណៈប្លែកពីគេ ហើយត្រូវបានគេទទួលស្គាល់ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ភ្លេងខ្មែរ ដ៏ពិសេស ដែលកើតចេញពីការលាយបញ្ចូលគ្នារវាងតន្ត្រីបុរាណ និងសម័យទំនើប មិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងមួយដែលបញ្ជាក់ពី ការបើកទូលាយផ្នែកវប្បធម៌របស់កម្ពុជានាសម័យនោះផងដែរ។ ស្នាដៃតន្ត្រីទាំងនោះបានក្លាយជា គំរូដ៏ល្អមួយនៃការរួមផ្សំគ្នារវាងសិល្បៈបុរាណ និងសម័យនិយម វាបង្ហាញពីភាពប៉ិនប្រសប់របស់សិល្បករខ្មែរ ដែលអាចរក្សាមូលដ្ឋានគ្រឹះនៃសិល្បៈបុរាណ ហើយបញ្ចូលភាពច្នៃប្រឌិតសម័យថ្មីបានយ៉ាងល្អ។ សម័យមាសបានបង្កើតនូវកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ដែលមានសំឡេងប្លែក និងមានឥទ្ធិពលយ៉ាងខ្លាំងមកលើសិល្បៈខ្មែរ។ អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត គឺជាបុគ្គលសំខាន់បំផុត ដោយមានស្នាដៃនិពន្ធ និងច្រៀងរាប់ពាន់បទ។ សំឡេងរបស់លោកមានកម្រិតខ្ពស់ អាចបត់បែនបានតាមចង្វាក់គ្រប់ប្រភេទ ហើយបានកំណត់ទិសដៅតន្ត្រីសម័យទំនើបរបស់ខ្មែរ។ រាជិនីសំឡេងមាស រស់ សេរីសុទ្ធា អ្នកចម្រៀងស្រីដែលល្បីល្បាញដោយសារសំឡេងខ្ពស់ស្រួយ ច្បាស់ក្រឡែត និងមានថាមពល។ នាងអាចច្រៀងបានច្រើនបែប ចាប់ពីបទមនោសញ្ចេតនា រហូតដល់បទញាក់កន្ត្រាក់អារម្មណ៍។ អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស ក៏បានរួមចំណែកយ៉ាងធំក្នុងការបង្កើតភាពសម្បូរបែបនៃតន្ត្រីខ្មែរ ដោយមានរចនាបថច្រៀងផ្ទាល់ខ្លួន និងសំឡេងពិសេសរៀងៗខ្លួន។ វត្តមានរបស់ពួកគាត់បានបង្កើតនូវ រចនាបថច្រៀងប្លែកៗ ដែលមិនត្រឹមតែមានលក្ខណៈពិសេសទេ តែថែមទាំងក្លាយជាគំរូសម្រាប់អ្នកជំនាន់ក្រោយ និងជួយឱ្យតន្ត្រីខ្មែរមានភាពសម្បូរបែប និងមិនចេះសាំ។ ទោះបីជាបទភ្លេងមានឥទ្ធិពលបរទេសក៏ដោយ ទំនុកច្រៀងនៅតែរក្សាបាននូវលក្ខណៈខ្មែរសុទ្ធសាធ និងឆ្លុះបញ្ចាំងពីជីវិតរស់នៅ សង្គម និងវប្បធម៌ខ្មែរ។ បទចម្រៀងជាច្រើនបានរៀបរាប់អំពីសម្រស់ភ្នំ ទន្លេ ស្រែចំការ ផ្កា និងទីកន្លែងល្បីៗនៅកម្ពុជា ដូចជា ចំប៉ាប៉ៃលិន ឬ ម្លប់ស្នេហ៍ដើមជ្រៃ។ បទចម្រៀងស្នេហាខ្មែរ ជាពិសេសបទដែលបង្ហាញពី ភាពកម្សត់ ស្មោះត្រង់ នឹករលឹក ឬបែកបាក់ គឺពោរពេញទៅដោយ ភាសាខ្មែរដ៏ពីរោះរណ្ដំចិត្ត និងការបញ្ចេញមតិបែបខ្មែរ ដែលមានលក្ខណៈពិសេស និងជ្រាលជ្រៅ។ បទចម្រៀងខ្លះក៏មានលក្ខណៈអប់រំទូន្មាន និងឆ្លុះបញ្ចាំងពីទស្សនៈជីវិតបែបខ្មែរ ដូចជាការតស៊ូ ភាពស្មោះត្រង់ និងការចេះអធ្យាស្រ័យ។ ការរួមបញ្ចូលគ្នានៃបទភ្លេងទំនើបជាមួយទំនុកច្រៀងបែបខ្មែរពិតៗបានធ្វើឱ្យតន្ត្រីទាំងនោះក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ការស្តាប់ និងការចូលចិត្តបទចម្រៀងទាំងនេះ បានក្លាយជា អត្តសញ្ញាណរួមមួយរបស់ប្រជាជន ដែលបង្ហាញពីរសនិយម និងមោទកភាពជាតិ។ សរុបមក អ្នកចម្រៀងសម័យមាសបានបង្កើតអត្តសញ្ញាណតន្ត្រីរបស់កម្ពុជាតាមរយៈការលាយបញ្ចូលគ្នានូវភាពទំនើប និងប្រពៃណី ការឆ្លុះបញ្ចាំងពីជីវិតខ្មែរក្នុងទំនុកច្រៀង ការបង្កើតរចនាបថប្លែកៗ និងការបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យដែលនៅតែបន្តមានឥទ្ធិពលរហូតមកដល់ពេលបច្ចុប្បន្ន។